សុភាសិតខ្មែរ តក់ៗពេញបំពង់ គឺជាពាក្យប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅ និងជាមេរៀនជីវិតដ៏សំខាន់មួយ ដែលបានបន្សល់ទុកពីដូនតាខ្មែរ ដើម្បីអប់រំ និងដាស់តឿនកូនចៅ។ សុភាសិតនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ ការសន្សំសំចៃ ការអត់ធ្មត់ ការតស៊ូព្យាយាម និងការប្រមូលផ្តុំបន្តិចម្តងៗ ដែលសុទ្ធសឹងជាកត្តាដ៏ចាំបាច់ដើម្បីទទួលបាននូវលទ្ធផលដ៏ធំធេងនៅទីបំផុត។ ដើម្បីយល់ពីអត្ថន័យជ្រៅជ្រះនៃសុភាសិតនេះ ដំបូងយើងត្រូវយល់ពីអត្ថន័យត្រង់របស់វាជាមុនសិន។ ពាក្យ តក់ៗ សំដៅទៅលើសំឡេងទឹកដែលស្រក់ចុះជាដំណក់ៗបន្តិចម្ដងៗពីទីខ្ពស់ ឬពីប្រភពណាមួយ។ យើងអាចស្រមៃមើលដំណក់ទឹកភ្លៀងដែលស្រក់ពីស្លឹកឈើ ឬដំណក់ទឹកដែលហូរចេញពីក្បាលរ៉ូប៊ីណេដែលបិទមិនជិត។ ចំណែកពាក្យ ពេញបំពង់ សំដៅលើធុង ភាជន៍ ឬបំពង់ដែលត្រូវបានប្រើសម្រាប់ផ្ទុកទឹក។ ដូច្នេះពាក្យ តក់ៗពេញបំពង់ មានន័យថា ដំណក់ទឹកតូចៗជាច្រើនដែលស្រក់ចុះជាបន្តបន្ទាប់ និងគ្មានការរំខាន អាចធ្វើឱ្យពេញបំពង់ ឬធុងធំបាន ទោះបីជាវាមិនមែនជាលំហូរទឹកខ្លាំងក៏ដោយ។ វាបានបង្ហាញពី អំណាចនៃភាពតូចតាចដែលប្រមូលផ្ដុំគ្នាជាប្រចាំ និងភាពជាប់លាប់។ សុភាសិត មានតម្លៃជាមេរៀនជីវិតទូលំទូលាយ ដែលមិនចងភ្ជាប់ត្រឹមតែអត្ថន័យផ្ទាល់នៃពាក្យសម្ដីនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីប្រាជ្ញាដែលអាចយកទៅប្រើបានគ្រប់ស្ថានភាព។ ជាក់ស្ដែងដូចជា ការសន្សំសំចៃពីតិចតួចក្លាយរហូតបានជាច្រើនទ្បើងទៅៗ ជាខិតខំប្រឹងប្រែងម្តងបន្តិចៗរហូតបានជោគជ័យធំ។ សុភាសិតនេះបង្រៀនយើងអំពីសារៈប្រយោជន៍ដ៏មហិមានៃការសន្សំសំចៃ ទោះបីជាចំនួនប្រាក់នោះតិចតួចក៏ដោយ។ ការសន្សំលុយបន្តិចបន្តួចជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ យូរៗទៅនឹងក្លាយជា ប្រាក់មួយដុំធំគួរឱ្យកត់សម្គាល់។ ការចេះសន្សំជាប្រចាំ អាចប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ ដូចជាថ្លៃព្យាបាលជំងឺសម្រាប់គោលដៅធំៗដូចជាការទិញផ្ទះ ឬដីធ្លី ឬវិនិយោគទៅអនាគត សម្រាប់អាជីវកម្ម ឬការសិក្សា។ ឧទាហរណ៍ បើកូនៗចេះសន្សំលុយចាយវាយបន្តិចបន្តួចដាក់កូនជ្រូកជារៀងរាល់ថ្ងៃ ១០០រៀល ២០០រៀល យូរទៅប្រាក់នោះនឹងកើនឡើង ហើយអាចទិញរបស់ដែលខ្លួនចង់បាន។ សម្រាប់មនុស្សធំ ការសន្សំប្រាក់បៀវត្សរ៍មួយចំណែកតូចជាប្រចាំ ក៏អាចក្លាយជាដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្ម ទិញផ្ទះ ឬជាប្រាក់សោធននិវត្តន៍នាពេលអនាគតបានដែរ។ វាបានជំរុញយើងកុំអោយមើលរំលងការសន្សំតិចតួច ព្រោះវាជាមូលដ្ឋានគ្រឹះនៃទ្រព្យសម្បត្តិ និងស្ថិរភាពហិរញ្ញវត្ថុ។ សុភាសិត តក់ៗពេញបំពង់ ក៏បានបង្ហាញពីគុណតម្លៃនៃការអត់ធ្មត់ និងការតស៊ូព្យាយាមជាប្រចាំ ការងារ ឬការសិក្សា។ រាល់កិច្ចការធំៗតែងតែទាមទារនូវ ការខិតខំប្រឹងប្រែងបន្តិចម្តងៗ និងជាប់លាប់រហូតទទួលបានជោគជ័យ។ ដូច្នេះហើយ បើមិនមានការតស៊ូពីដំណាក់កាលតូចៗ រហូតដល់ធំនោះទេ ក៏មិនមានភាពជោគជ័យកើតឡើងមកភ្លាមៗដែរ។ ឧទាហរណ៍ ការរៀនសូត្រ រាល់ចំណេះដឹងមិនអាចទទួលបានភ្លាមៗនោះទេ គឺទាមទារឱ្យមានការសិក្សាស្រាវជ្រាវ ការអានមេរៀន និងការអនុវត្តកិច្ចការផ្ទះរាល់ថ្ងៃ។ សិស្សម្នាក់ដែលរៀនសូត្រជាប់លាប់ ទោះតិចក្តី ក៏គង់នឹងទទួលបានលទ្ធផលល្អប្រសើរជាងសិស្សដែលរៀនតែពេលជិតប្រឡង។ រីឯ ការសង់ផ្ទះមួយខ្នងក៏មិនអាចសម្រេចបានក្នុងមួយថ្ងៃដែរ គឺទាមទារឱ្យមានការចាក់គ្រឹះ ដំឡើងសសរ លើកជញ្ជាំង បំពាក់ដំបូល បន្តិចម្តងៗ រហូតទាល់តែហើយជាស្ថាពរ។ រាល់ ការហាត់ពត់ជំនាញណាមួយ ដូចជាការលេងឧបករណ៍តន្ត្រី ឬការរៀនភាសាបរទេស ទាមទារការអនុវត្តជារៀងរាល់ថ្ងៃម្ដងបន្តិចៗ ទើបអាចស្ទាត់ជំនាញបាន។ ម្យ៉ាងវិញទៀត សុភាសិតនេះក៏អាចត្រូវបានបកស្រាយដើម្បីរំលឹកយើងអំពី ផលវិបាកអវិជ្ជមាននៃការធ្វេសប្រហែស ឬការចំណាយឥតប្រយោជន៍បន្តិចម្តងៗ ដែលអាចបង្កការខាតបង់ធំនៅពេលក្រោយ។ ប្រសិនបើ យើងចំណាយលុយតក់ៗទៅលើរបស់ដែលមិនចាំបាច់ ឬមិនមានប្រយោជន៍ នោះយូរទៅវានឹងធ្វើឱ្យយើងអស់លុយដោយមិនដឹងខ្លួន ហើយជួបបញ្ហាហិរញ្ញវត្ថុទៀតផង។ លើសពីនេះ ការធ្វេសប្រហែសក្នុងការថែទាំសុខភាពបន្តិចម្តងៗ ក៏អាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរនៅពេលអនាគត។ សុភាសិតនេះក៏អាចអនុវត្តបានចំពោះការប្រមូលផ្តុំកម្លាំង ឬធនធានច្រើនគ្រប់ទិសទី ដើម្បីសម្រេចបានគោលដៅរួម។ ដូចជាការងារជាក្រុមជាដើម កាលណាមនុស្សម្នាក់ៗបានចូលរួមចំណែកតិចតួចក្តី ក៏គង់នឹងបានសម្រេចកិច្ចការធំនោះដែរ។ ដូចគ្នាទៅនឹង ការសាងសង់ផ្លូវថ្នល់ ឬសាលារៀននៅក្នុងសហគមន៍មួយដែរ គឺវា ទាមទារឱ្យមានការចូលរួមពីប្រជាជនម្នាក់បន្តិចៗ រហូតដល់សម្រេចបានលទ្ធផល។ សរុបសេចក្តីមក សុភាសិត តក់ៗពេញបំពង់ គឺជាមេរៀនជីវិតដ៏សំខាន់មួយ ដែលបង្រៀនយើងឱ្យចេះ ឱ្យតម្លៃលើរាល់ការខិតខំប្រឹងប្រែងតាំងពីតូចតាចមករហូតដល់បានធំ។ វាមើលទៅហាក់ដូចជាគ្មានសារៈសំខាន់ ប៉ុន្តែប្រសិនបើធ្វើជាប់លាប់ និងអត់ធ្មត់ នោះនឹងអាចបង្កើតបាននូវ លទ្ធផលដ៏ធំធេង និងយូរអង្វែង។ វាជាការរំលឹកថា ភាពជោគជ័យ និងសមិទ្ធផលដ៏មហិមា កើតចេញពីជំហានតូចៗជាច្រើនដែលត្រូវបានបំពេញដោយការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ព្យាយាម។